ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យុវជនខ្មែរ ហើយជាមួយនឹងឥទ្ធិពលដ៏ធំធេងរបស់វា វាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ ស្តង់ដារសម្រស់ និងរូបរាងកាយ របស់ពួកគេ។ តាមរយៈការមើលឃើញរូបភាព និងវីដេអូជាច្រើនដែលបានកែច្នៃ ឬបង្ហាញពីភាពល្អឥតខ្ចោះ យុវជនអាចនឹងមានការយល់ឃើញផ្សេងៗគ្នាអំពីសម្រស់ផ្ទាល់ខ្លួន និងអ្នកដទៃ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏មានឥទ្ធិពលវិជ្ជមានខ្លះៗផងដែរ។ យុវជនបានរៀនពីរបៀបថែរក្សាស្បែក ថែទាំសក់ ឬរបៀបតុបតែងខ្លួនឲ្យបានស្អាតតាមរយៈវីដេអូបង្រៀន ពីអ្នកជំនាញ ឬ អុីនផ្លូអេនសឺ ។ យុវជនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលើកកម្ពស់ភាពចម្រុះនៃសម្រស់ ដោយបង្ហាញថាសម្រស់ពិតប្រាកដមិនមែនមានតែមួយស្តង់ដារនោះទេ។ ពួកគេលើកទឹកចិត្តឲ្យមានការស្រលាញ់ខ្លួនឯង ទោះបីជាមានរូបរាងកាយបែបណាក៏ដោយ។ ផ្នែកសុខភាព និងកាយសម្បទា បានជំរុញឲ្យយុវជនងាកមកហាត់ប្រាណ ញ៉ាំអាហារល្អៗ និងរស់នៅប្រកបដោយសុខភាពដើម្បីទទួលបានរូបរាងកាយរឹងមាំ និងមានសុខភាពល្អ។ យុវជនអាចស្វែងរកការបំផុសគំនិត និងគំរូពីបុគ្គលដែលពួកគេកោតសរសើរ ដែលអាចជំរុញឲ្យពួកគេខិតខំអភិវឌ្ឍខ្លួនឯងទាំងរូបរាងកាយ និងសមត្ថភាព។ ភាពអវិជ្ជមានឥទ្ធិពលអវិជ្ជមានទៅលើស្តង់ដារសម្រស់ និងរូបរាងកាយ គឺជាចំណុចដែលគួរឲ្យព្រួយបារម្ភបំផុត ប្រព័ន្ធផ្សព្វផ្សាយសង្គមភាគច្រើនបង្ហាញរូបភាពដែលបានកែច្នៃដោយកម្មវិធី ផូថូសប ឬ ហ្វីលធ័រ ផ្សេងៗ ដែលធ្វើឲ្យរូបរាងកាយមើលទៅល្អឥតខ្ចោះហួសពីការពិត។ នេះបានបង្កើតនូវ ស្តង់ដារសម្រស់មិនប្រាកដនិយម ដែលធ្វើឲ្យយុវជនយល់ថា ខ្លួនឯងត្រូវតែមានរូបរាងដូចតារា ឬ អុីនផ្លូអេនសឺ ទាំងនោះ។ នៅពេលដែលយុវជនព្យាយាមប្រៀបធៀបខ្លួនឯងទៅនឹងរូបភាពល្អឥតខ្ចោះទាំងនោះ ពួកគេអាចនឹងមានអារម្មណ៍ថា ខ្លួនឯងមិនគ្រប់គ្រាន់ ឬ មិនស្អាត។ នេះអាចនាំឲ្យមានបញ្ហាផ្លូវចិត្តដូចជាការថប់បារម្ភខ្លាំងពេកពីរបៀបដែលអ្នកដទៃគិតពីខ្លួន។ ជំងឺបាក់ទឹកចិត្តមានអារម្មណ៍សោកសៅ ខកចិត្តចំពោះរូបរាងកាយរបស់ខ្លួនឯង។ បញ្ហានៃការបរិភោគព្យាយាមសម្រកទម្ងន់ខ្លាំងពេក ឬតមអាហារខុសរបៀប។ ជំងឺវង្វេងវង្វាន់នឹងរូបរាងមានការជឿជាក់ខុសថា ខ្លួនឯងមានចំណុចអាក្រក់លើរូបរាងកាយ។ ដោយសារតែសម្ពាធក្នុងការទទួលបានសម្រស់ល្អឥតខ្ចោះ យុវជនមួយចំនួនអាចនឹងងាកទៅរកការវះកាត់កែសម្ផស្ស ឬនីតិវិធីកែសម្ផស្សផ្សេងៗ ដែលជួនកាលអាចប្រឈមនឹងហានិភ័យ។ ឥទ្ធិពលនៃវប្បធម៌បរទេស និងការផ្សព្វផ្សាយផលិតផលធ្វើឲ្យស្បែកសបានជំរុញឲ្យយុវជនខ្មែរជាច្រើនមានជំនឿថា ស្បែកសគឺស្អាតជាង ស្បែកខ្មៅ ឬស្រអែម។ នេះអាចនាំឲ្យពួកគេប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសដោយមិនគិតពីផលប៉ះពាល់សុខភាព។ យុវជនជាច្រើនបានប្រើប្រាស់ ហ្វីលធ័រ និងកម្មវិធីកែរូបភាពយ៉ាងហួសហេតុ ដើម្បីបង្ហោះរូបភាពដែលមើលទៅស្អាតឥតខ្ចោះ ដែលកាន់តែបង្កើតនូវស្តង់ដារសម្រស់មិនពិតនៅក្នុងសង្គម។ សរុបមក ប្រព័ន្ធផ្សព្វផ្សាយសង្គមមានឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើការយល់ឃើញអំពីសម្រស់របស់យុវជនខ្មែរ។ វាបានផ្តល់ទាំងឱកាសក្នុងការរៀនសូត្រពីការថែទាំខ្លួនឯង និងការលើកទឹកចិត្តឲ្យមានសុខភាពល្អ ប៉ុន្តែក៏បានបង្កើតនូវសម្ពាធផ្លូវចិត្ត និងស្តង់ដារសម្រស់មិនប្រាកដនិយមផងដែរ។ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន យុវជនគួរមានការពិចារណាខ្ពស់ចំពោះមាតិកាដែលពួកគេបានឃើញ និងយល់ដឹងថា សម្រស់ពិតប្រាកដគឺស្ថិតនៅត្រង់ការជឿជាក់លើខ្លួនឯង និងសុខភាពល្អ។